ក្នុងសម័យសង្គមរាស្ត្រនិយម សេដ្ឋកិច្ចកម្ពុជាត្រូវបានកសាងឡើងក្រោមគោលនយោបាយ អព្យាក្រឹត្យ ដែលមានគោលបំណងពង្រឹង និងសម្របសម្រួលសេដ្ឋកិច្ចជាតិ។ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ សង្គមនិយមខ្មែរ បានផ្តោតសំខាន់លើការពង្រឹងវិស័យផលិតកម្ម វិស័យអភិវឌ្ឍន៍សង្គម និងហេដ្ឋារចនាសម្ព័ន្ធសង្គម។ គោលបំណងគឺដើម្បីរក្សាតុល្យភាពរវាងផលិតកម្ម និងការវិនិយោគ ព្រមទាំងពង្រីកការវិនិយោគលើគម្រោងជាតិដូចជា សំណង់ ផ្លូវគមនាគមន៍ ស្ពាន សាលារៀន និងមន្ទីរពេទ្យ។ ក្នុងសម័យនោះ ទេសាភិបាលបានបង្កើតរូបិយប័ណ្ណ ប្រាក់ព្យ៉ាស់ សម្រាប់ចរាចរនៅក្នុងប្រទេសឡាវ វៀតណាម និងកម្ពុជា។ ទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាចក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៥៥ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ សហរដ្ឋអាមេរិក ស្តីពីជំនួយសេដ្ឋកិច្ច។ ទោះជាយ៉ាងណា បន្ទាប់ពីព្រះបាទនរោត្តម សីហនុយាងទៅទស្សនកិច្ចប្រទេសចិនក្នុងខែកុម្ភៈ ឆ្នាំ១៩៥៦ សហរដ្ឋអាមេរិកបានបញ្ឈប់ជំនួយហិរញ្ញវត្ថុ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាមួយរយៈ មុននឹងបន្តផ្តល់ជំនួយឡើងវិញនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៥៦។ ជាមួយគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្មជាមួយ ចិន ក៏ត្រូវបានពង្រីកផងដែរ។ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៥៦ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិនកម្ពុជាត្រូវបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ ១៤ លានដុល្លារ។ នៅខែមិថុនា ឆ្នាំ១៩៥៦ ចិនបានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ២២,៤ លានដុល្លារ។ កម្ពុជាមានបំណងប្រើប្រាស់ជំនួយទាំងនេះក្នុងការសាងសង់រោងចក្រចំនួន ៤ កន្លែងគឺ រោងចក្រតម្បាញ រោងចក្រក្រដាស រោងចក្រក្តារបន្ទះ និងរោងចក្រស៊ីម៉ងត៍។ នៅចន្លោះឆ្នាំ ១៩៥២-១៩៦៩ ផលិតផលជាតិបានកើនឡើងជាមធ្យម ៥%។ ជាក់ស្តែង នៅឆ្នាំ១៩៦៨ មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យសេវាកម្ម ១៥៥% កសិកម្ម ៣៦% និងផលិតកម្ម ១២% រួមទាំងផ្នែកឧស្សាហកម្មរោងចក្រ និងផលិតផលនាំចេញ។ វិស័យកសិកម្មក៏មានកំណើនខ្ពស់ផងដែរ ដោយផលិតផលកសិកម្មបានកើនឡើងពី ១,៤ លានតោនក្នុងឆ្នាំ១៩៥៥ ដល់ ២,៤ លានតោនក្នុងឆ្នាំ១៩៦០។ គួរឱ្យកត់សម្គាល់ ប្រជាជនខ្មែរនាពេលនោះបានប្រើប្រាស់តែផលិតផលក្នុងស្រុកប៉ុណ្ណោះ ដែលបង្ហាញពីការគាំទ្រខ្ពស់ចំពោះផលិតផលជាតិ។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៦៨ រដ្ឋសភាបានអនុម័តបញ្ចូលកម្ពុជាចូលជាសមាជិកមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអន្តរជាតិសម្រាប់ស្ថាបនា និងអភិវឌ្ឍន៍។ ទោះបីជាមានកំណើនសេដ្ឋកិច្ចមួយរយៈក៏ដោយ ក៏បញ្ហាប្រឈមជាច្រើនបានលេចឡើងផងដែរ។ នៅឆ្នាំ១៩៦៣ សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមនៅទ្រឹង ដោយសារគោលនយោបាយអព្យាក្រឹត្យបានភ្ជាប់ទៅនឹងបូរណភាព និងសុវត្ថិភាពដែនដី។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបានបដិសេធជំនួយអាមេរិក និងបានធ្វើ តូបនីយកម្ម ក្រុមហ៊ុនធនាគារធានារ៉ាប់រង។ នៅឆ្នាំ១៩៦៥ កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតរវាងឡាវ និងថៃ។ អំពើពុករលួយ និងវិច្ឆេទកម្មដុល្លារបានកើនឡើងកាន់តែខ្លាំង ដោយសារតែជំនួយពីសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋក្នុងការរំលោភលើច្បាប់ពាណិជ្ជកម្មជាមួយពួកពាណិជ្ជករបរទេស។ នៅឆ្នាំ១៩៦៩ កម្ពុជាបានទទួលស្គាល់ពីការបរាជ័យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់របបដឹកនាំប្រទេស។ ផលិតផលកសិកម្មមិនមានការរីកចម្រើនទៅមុខទេ ហើយលទ្ធភាពនៃការនាំចេញនៅតែទាបជាងការគ្រោងទុក។ ការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចដែលរដ្ឋធ្វើជាតូបនីយកម្មគឺជាប្រភពនៃរឿងអាស្រូវមិនចេះចប់ ហើយអំពើពុករលួយបានសម្តែងឡើងជាចំហ។ លើសពីនេះ ការអនុញ្ញាតឱ្យបើក កាស៊ីណូ ធំមួយនៅក្នុងទីក្រុងភ្នំពេញ និងបុរីបូកគោ ក៏បានធ្វើឱ្យប្រជាជនងប់នឹងល្បែងស៊ីសង និងជីវភាពកាន់តែដុនដាបថែមទៀត។ ជារួម សេដ្ឋកិច្ចកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមមានទាំងភាពរុងរឿង និងភាពទន់ខ្សោយ ដែលឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃគោលនយោបាយ និងបរិបទនយោបាយសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ។